សុភាសិតខ្មែរមួយឃ្លានេះមានអត្ថន័យខ្លី តែចាក់ដោតជ្រាលជ្រៅ និងជាការដាស់តឿនដ៏សំខាន់បំផុតអំពីតម្លៃដ៏មហាសាលនៃពេលវេលា។ ពេលវេលា សំដៅទៅលើរៀងរាល់នាទី ម៉ោង ថ្ងៃ ខែ ឆ្នាំ ដែលចេះតែកន្លងផុតទៅ គេថាពេលវេលាជាមាសប្រាក់ តែមាសប្រាក់មិនអាចទិញពេលវេលាបានឡើយ។ ដោយឡែក ឃ្លាដែលថាជាមាសប្រាក់ គឺប្រៀបធៀបពេលវេលាទៅនឹងវត្ថុមានតម្លៃបំផុតគឺមាស និងប្រាក់។ ពេលវេលាមានតម្លៃស្មើនឹងទ្រព្យសម្បត្តិ ដូចជាមាសប្រាក់ដែលអាចរកបានមកវិញប្រសិនបើបាត់បង់ ឬអាចបង្កើនបាន ពេលវេលាក៏អាចត្រូវបានប្រើប្រាស់ដើម្បីបង្កើតទ្រព្យសម្បត្តិ ឱកាស និងសមិទ្ធផលផ្សេងៗបានដែរ។ តែអ្វីដែលសំខាន់គឺ ពេលវេលាដែលបាត់បង់ទៅហើយ មិនអាចហៅត្រឡប់មកវិញបានឡើយ ផ្ទុយពីមាសប្រាក់ដែលបាត់បង់អាចរកថ្មីបាន នេះហើយជាចំណុចដែលធ្វើឲ្យពេលវេលាមានតម្លៃលើសលប់ជាងមាសប្រាក់ទៅទៀត។ សុភាសិតនេះអប់រំអោយយើង ត្រូវចេះប្រើប្រាស់ពេលវេលាឲ្យមានតម្លៃ ដោយសារតែពេលវេលាមានតម្លៃដូចមាសប្រាក់ ហើយមិនអាចហៅត្រឡប់មកវិញបាន ទើបយើងគ្រប់គ្នាគួរតែចេះប្រើប្រាស់ពេលវេលាឲ្យមានប្រសិទ្ធភាព និងមិនខ្ជះខ្ជាយ។ ពេលវេលាមិនរងចាំយើងទេ រាល់នាទីដែលកន្លងផុតទៅដោយឥតប្រយោជន៍ គឺដូចជាការបាត់បង់មាសប្រាក់មួយចំនួនធំដូច្នោះដែរ។ ពេលវេលានាំមកនូវឱកាសសម្រាប់យើង ពីព្រោះរាល់ពេលវិនាទីដែលយើងមាន គឺជាឱកាសមួយសម្រាប់សិក្សារៀនសូត្រ បង្កើតការងារ ធ្វើអ្វីដែលមានប្រយោជន៍ ឬអភិវឌ្ឍខ្លួនឯង។ ការចាប់យកឱកាសទាំងនេះ ក៏ដូចជាការប្រមូលមាសប្រាក់ដូច្នោះដែរ។ ពេលវេលាមានតំលៃស្មើនិងមាសប្រាក់ ប្រសិនបើការណាអ្នកចេះគ្រវ់គ្រងវា ប៉ុន្តែបើអ្នកមិនចេះប្រើប្រាស់វាទេនោះវាក៏អាចបំផ្លាញអ្នកដូចគ្នាដែរ។ មនុស្សដែលឲ្យតម្លៃលើពេលវេលាវិញ គឺដឹងច្បាស់ថា មួយថ្ងៃគឺមានតែ២៤ម៉ោងប៉ុណ្ណោះ ដូច្នេះហើយពួកគេនឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីអោយពេលដែលមាននោះសម្រេចការងារសំខាន់ៗដែលពួកគេចង់បាន។ មួយវិញទៀត ពេលវេលាអាចជួយអោយមនុស្សមានទ្រព្យសម្បត្តិ និងរស់នៅមានសុភមង្គលប្រកបដោយសេចក្តីថ្លៃថ្នូរ។ ពេលវេលា ជាមាសប្រាក់ មានន័យថា បើអ្នកចេះគ្រប់គ្រងពេលវេលាឲ្យបានល្អ និង ប្រើវាឲ្យមានប្រសិទ្ធភាពនោះ វានឹងជួយឲ្យអ្នកទទួលបានមាសប្រាក់ និង លាភសក្ការៈជាច្រើន។ ពេលវេលាបានផ្តល់ឱកាសអោយមនុស្សរកផលប្រយោជន៍សំរាប់ខ្លួនឯង គ្រួសារនិងសង្គមជាតិ។ ពេលវេលាធ្វើអោយការងាររីកចំរើន និងអភិវឌ្ឍន៍ ប្រសិនបើអ្នកខិតខំប្រឹង ពីព្រោះមានតែពេលវេលាហើយយើងមិនស្វះស្វែងក៏មិនរីកចម្រើនទៅមុខដែរ។ បុគ្គលទាំងឡាយណាដែលខ្ជះខ្ជាយពេលវេលា នោះនឹងធ្វើឲ្យអនាគត ភាពជោគជ័យត្រូវរសាត់បាត់ចេញផុតពីដៃជាក់ជាមិនខាន។ មានមនុស្សមិនតិចទេដែលទុកពេលទំនេរទៅធ្វើរឿងអត់ប្រយោជន៍ ដូចជា ដើរលេងមិនចូលសាលា គេចសាលា មិនចូលរៀន ភ្លើតភ្លើនងប់ងុលនឹងគ្រឿងញៀន សេពគប់មិត្តមិនល្អក៏ត្រូវមានវិប្បដិសារី និងបាត់បង់អនាគតរបស់ខ្លួន ។ ចំពោះសិស្ស និស្សិតដែលចេះខិតខំរៀនសូត្រដោយយកចិត្តទុកដាក់ ឧស្សាហ៍ព្យាយាម ទីបំផុត ក៏ទទួលបានលទ្ធផលល្អ ហើយអាចមានសំណាងក្លាយទៅជាមេដឹកនាំនិងមានការងារត្រឹមត្រូវធ្វើផងដែរ។ មនុស្សគ្រប់រូបមិនត្រូវទុកពេលវេលាឲ្យកន្លងហួសនោះទេ ត្រូវចេះចាប់យកឱកាស និងឆ្លៀតឱកាស ដើម្បីកុំឲ្យហួសពេល។ ពេលវេលា ពិតជាកន្លងទៅលឿនឥតឈប់ឈរឡើយ ប្រសិនបើនរណាម្នាក់ខ្ជីខ្ជាពេលខ្លួនឯង ហាក់ដូចបោះបង់ចោលអនាគតរបស់ខ្លួន ហើយបន្សល់វិប្បដិសារីប៉ុណ្ណោះ។ ហេតុនេះ មួយថ្ងៃៗពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា បើចង់ធ្វើអ្វី រៀនអ្វីនោះ គួរចាប់ផ្ដើមធ្វើ កុំរារែកឡើយ។ សរុបមកសុភាសិត ពេលវេលាជាមាសប្រាក់ គឺជាការក្រើនរំឭកដ៏សំខាន់មួយឲ្យយើងគ្រប់គ្នាកុំខ្ជះខ្ជាយពេលវេលា ហើយត្រូវចេះគ្រប់គ្រង និងប្រើប្រាស់ពេលវេលាដែលយើងមានឲ្យបានល្អបំផុត រាល់វិនាទីដែលកន្លងផុតទៅ គឺមិនអាចត្រឡប់មកវិញបានឡើយ ។ ដូច្នេះយើងគួរតែប្រើប្រាស់វាដើម្បីសម្រេចគោលដៅ បង្កើតគុណតម្លៃ និងធ្វើអ្វីដែលមានប្រយោជន៍សម្រាប់ខ្លួនឯង និងសង្គមជាតិ។